សុភាសិតខ្មែរ លោកថាកុំឆ្កួតបី ឆ្កួតស្រា ឆ្កួតស្រី ឆ្កួតនិងល្បែងពាលា នេះគឺជាពាក្យប្រៀនប្រដៅដ៏មានអត្ថន័យជ្រាលជ្រៅ ដែលដាស់តឿនមនុស្សមិនឲ្យលង់ខ្លួនក្នុងអំពើអបាយមុខទាំងឡាយ។ ចំពោះ ពាក្យ ឆ្កួត ក្នុងទីនេះមិនមែនសំដៅដល់ជំងឺឆ្កួតស្មារតីនោះទេ តែវាមានន័យថា លង់លក់ វក់វី ឬ ជ្រុលហួសហេតុ រហូតបាត់បង់ការត្រិះរិះពិចារណា និងនាំឲ្យវិនាសអន្តរាយដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ខាងក្រោមនេះជាការបកស្រាយលម្អិតពីអត្ថន័យនៃអបាយមុខនីមួយៗ។ ការឆ្កួតស្រា ឬការសេពគ្រឿងស្រវឹងហួសកម្រិត គឺជាមហាឧបសគ្គមួយដែលបំផ្លាញសុខភាព រូបកាយ និងស្មារតី។ អ្នកឆ្កួតនឹងស្រា ប្រមឹកខួប តែងភ្លេចវិញ្ញាណ ខូចសុខភាព អួតក្អេងក្អាង ពីស្លូតទៅជាកាច ពីខ្លាចទៅជាហ៊ាន និងលែងខ្មាសអៀនអ្វីទាំងអស់។ លើសពីនេះ ស្រានៅក្នុងន័យនេះសំដៅទៅលើគ្រឿងស្រវឹង គ្រឿងញៀនគ្រប់ប្រភេទ។ អ្នកដែលលង់ខ្លួនក្នុងស្រា ងាយនឹងបាត់បង់ម្ចាស់ការលើខ្លួនឯង និយាយស្តីខុសទំនង ធ្វើសកម្មភាពមិនគប្បី រហូតអាចឈានដល់ការបង្កហិង្សា ឬគ្រោះថ្នាក់ផ្សេងៗ។ លើសពីនេះ គ្រឿងស្រវឹងក៏ជាប្រភពនៃជំងឺរ៉ាំរ៉ៃជាច្រើនដូចជា ជំងឺថ្លើម ក្រពះ ពោះវៀន និងជំងឺសរសៃប្រសាទ ដែលនាំឲ្យអាយុខ្លី និងរងទុក្ខវេទនា។ វាក៏បំផ្លាញសេដ្ឋកិច្ចគ្រួសារ ព្រោះត្រូវចំណាយលុយកាក់ច្រើនទៅលើការទិញស្រា ហើយមិនអាចបំពេញការងារបានត្រឹមត្រូវ។ ការស្រវឹងធ្វើឱ្យមនុស្សបាត់បង់ការគោរពពីអ្នកដទៃ និងប្រព្រឹត្តអំពើមិនគប្បីដែលនាំឱ្យមានភាពអាម៉ាស់ ឬគ្មានការអៀនខ្មាស។ រីឯឃ្លា ឆ្កួតស្រី ក្នុងន័យនេះមិនមែនសំដៅដល់ការស្រឡាញ់ស្រីនោះទេ តែសំដៅដល់ការលង់លក់ក្នុងកាមតណ្ហា រហូតភ្លេចភារកិច្ច និងបាត់បង់សីលធម៌។ អ្នកដែលវក់វីនឹងស្រីញី អាចនឹងបោះបង់ចោលកាតព្វកិច្ចចំពោះគ្រួសារ ហើយងាកទៅប្រព្រឹត្តអំពើផិតក្បត់ ដែលជាហេតុធ្វើឲ្យគ្រួសារបែកបាក់។ ការចំណាយប្រាក់ច្រើនទៅលើស្រីញី អាចធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងគ្រួសារទៀងផង។ ការប្រព្រឹត្តដោយមិនគិតមុខក្រោយបែបនេះ ក៏អាចនាំឲ្យមានបញ្ហាផ្សេងៗដូចជា ឆ្លងជំងឺកាមរោគ បាត់បង់កិត្តិយស និងជួបគ្រោះថ្នាក់ពីគំនុំគុំកួនផងដែរ។ លើសពីនេះ ការគិតតែពីស្រីញី អាចធ្វើឱ្យបាត់បង់ការផ្ដោតអារម្មណ៍លើការងារ និងនាំឱ្យប៉ះពាល់ដល់អាជីព ឬមុខរបរ។ ចំណែកឯឃ្លា ឆ្កួតនិងល្បែងពាលា គឺជាការលង់លក់ក្នុងការលេងល្បែងស៊ីសងគ្រប់ប្រភេទ។ អ្នកញៀនល្បែងតែងតែមានក្តីសង្ឃឹមខុសពីការពិតថា នឹងអាចក្លាយជាអ្នកមានដោយសារល្បែង ប៉ុន្តែការពិតល្បែងគឺមានតែនាំមកនូវក្តីវិនាស។ បន្ថែមពីនេះ ពុំដែលមានអ្នកលេងល្បែងណាម្នាក់ក្លាយទៅជាសេដ្ឋីឡើយ ។ អ្នកលេងល្បែងអាចនឹងអស់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ខ្ចីបុលគេវ័ណ្ឌក ខាតបង់ពេលវេលា និងកម្លាំងពលកម្ម។ នៅពេលគ្មានលុយលេង ពួកគេអាចនឹងឈានដល់ការលួច ឆក់ ប្លន់ ឬប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗទៀត ដើម្បីបំពេញតណ្ហាល្បែងរបស់ខ្លួន ដែលនាំឲ្យជាប់គុកជាប់ច្រវាក់ និងបាត់បង់សេរីភាព។ ការលេងល្បែង វាក៏បំផ្លាញសេចក្តីសុខក្នុងក្រុមគ្រួសារ និងធ្វើឲ្យបាត់បង់ការទុកចិត្តពីមនុស្សជុំវិញខ្លួនផងដែរ។ ការចាញ់ល្បែងជាញឹកញាប់ អាចធ្វើឱ្យមនុស្សមានភាពតានតឹង ស្ត្រេស ការប្រើអំពើហិង្សា និងអាចឈានដល់ការគិតខ្លីផងដែរ។ សរុបមក ការឈ្លក់វង្វេងឆ្កួតនឹងរឿងទាំងនេះ ពុំមែនគ្រាន់តែធ្វើឲ្យវិនាសផ្ទាល់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងបង្កគ្រោះថ្នាក់ដល់ក្រុមគ្រួសារ និងបង្កការលំបាកដល់សង្គមជាតិថែមទៀតផង ។ ដូចនេះ ដាច់ខាតយើងពុំត្រូវចង់សាកល្បងជាមួយគ្រឿអបាយមុខទាំងបីនេះឡើយ ។ ហើយត្រូវចៀសឲ្យឆ្ងាយពីគ្រឿអបាយមុខទាំងនេះ ទើបយើងអាចអភិវឌ្ឍខ្លួនទៅជាមនុស្សល្អក្នុងសង្គមជាតិ។ សុភាសិតនេះគឺជាការក្រើនរំលឹក និងជាគន្លឹះដ៏សំខាន់មួយសម្រាប់មនុស្សគ្រប់រូប ឲ្យចេះប្រុងប្រយ័ត្ន និងចៀសវាងឲ្យឆ្ងាយពីអំពើអបាយមុខទាំងនេះ ហើយការដែលមិនលង់លក់ក្នុងការឆ្កួតទាំងបីនេះ នឹងនាំមកនូវសេចក្តីសុខ សុភមង្គល ភាពរីកចម្រើន និងកិត្តិយសក្នុងជីវិត។ បន្ថែមពីនេះ ការចៀសវាងឲ្យឆ្ងាយពីអំពើអបាយមុខទាំងនេះ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កសាងអនាគតដ៏ល្អប្រសើរទាំងសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល។